ប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់សិស្ស ដោយបានជះឥទ្ធិពលយ៉ាងខ្លាំងលើរបៀបដែលពួកគេសិក្សា ទំនាក់ទំនង និងគ្រប់គ្រងពេលវេលា។ មានសិស្សជាច្រើនមើល Facebook, TikTok, Instagram និង Telegram ច្រើនដងក្នុងមួយថ្ងៃ។ សកម្មភាពនេះអាចបង្កជាការរំខានដល់សមត្ថភាពរបស់ពួកគេក្នុងការបន្តផ្តោតអារម្មណ៍លើការសិក្សា។ ការជូនដំណឹងជាញឹកញាប់ពីប្រព័ន្ធផ្សព្វផ្សាយទាំងនោះអាចធ្វើឱ្យសិស្សបាត់បង់ការផ្តោតអារម្មណ៍ ទោះបីជាពួកគេមិនបើកកម្មវិធីក៏ដោយ។ ការស្រាវជ្រាវបង្ហាញថាការផ្លាស់ប្តូរពីការធ្វើការងារសាលា និងលេងប្រព័ន្ធផ្សព្វផ្សាយសង្គមទៅមកៗ អាចកាត់បន្ថយការផ្តោតអារម្មណ៍ទាំងស្រុងរបស់សិស្ស។ នៅពេលដែលសិស្សធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ដូចជាមើលវីដេអូ ពេលកំពុងធ្វើកិច្ចការសាលា នោះវានាំឱ្យប្រសិទ្ធភាពសិក្សារបស់ពួកគេថយចុះ។ ការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ កាត់បន្ថយសមត្ថភាពខួរក្បាលរបស់សិស្សក្នុងការរក្សាទុកព័ត៌មាន និងយល់ពីគំនិតស្មុគស្មាញ។ វីដេអូខ្លីៗដែលមានល្បឿនលឿនដូចជាវីដេអូ TikTok ឬ Youtube អាចធ្វើឱ្យសិស្សចាប់អារម្មណ៍ ព្រោះវាមានភាពរហ័ស។ នេះធ្វើឱ្យកិច្ចការយឺតៗ ដូចជាការអានសៀវភៅ ឬសរសេរអត្ថបទ មានអារម្មណ៍ថាពិបាកជាងសម្រាប់ពួកគេ។ សិស្សអាចបាត់បង់ការអត់ធ្មត់កាន់តែលឿន នៅពេលបំពេញកិច្ចការដែលទាមទារពេលយូរ។ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនពេកក៏អាចនាំឱ្យពួកគេ ពន្យារពេល និងបំពេញកិច្ចការនៅវិនាទីចុងក្រោយផងដែរ។ សិស្សអាចមានបំណងចង់សិក្សា ប៉ុន្តែមានការរំខានដោយសារអូសមើល Tiktok ឬ facebook ក្នុងរយៈពេលយូរពេក។ ការពន្យារពេល និងចាំំដល់វិនាទីចុងក្រោយនាំឱ្យការងារមានភាពប្រញាប់ប្រញាល់ ហើយជាលទ្ធផលការងារនោះមានគុណភាពទាប។ ការគេងមិនគ្រប់គ្រាន់គឺជាផលវិបាកសំខាន់មួយទៀតនៃការប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដល់យប់ជ្រៅពេក។ សិស្សៗតែងតែលេងទូរស័ព្ទរបស់ពួកគេដល់ពេលយប់ជ្រៅ ដែលវាធ្វើឱ្យប៉ះពាល់ដល់ដំណើរការសិក្សារបស់ពួកគេនៅថ្ងៃបន្ទាប់។ ការគេងមិនគ្រប់គ្រាន់ធ្វើឱ្យការចងចាំ ការផ្តោតអារម្មណ៍ និងសមត្ថភាពដោះស្រាយបញ្ហារបស់សិស្សធ្លាក់ចុះ។ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមលើសកម្រិតត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃភាពតានតឹង និងការថប់បារម្ភក្នុងចំណោមសិស្ស។ ភាពតានតឹងផ្នែកសិក្សាអាចកាន់តែអាក្រក់ទៅៗ នៅពេលដែលសិស្សប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃតាមអ៊ីនធឺណិត។ ការមើលឃើញសមិទ្ធផល ឬរបៀបរស់នៅរបស់មិត្តភ័ក្តិអាចបង្កើតទៅជាសម្ពាធ និងធ្វើឱ្យការគោរព ផ្ដល់តម្លៃខ្លួនឯងធ្លាក់ចុះ។ កត្តាអារម្មណ៍ទាំងនេះអាចកាត់បន្ថយការលើកទឹកចិត្តសិស្សក្នុងការសិក្សាដោយប្រយោល។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយសង្គមមិនមានភាពអវិជ្ជមានទាំងស្រុងសម្រាប់សិស្សនោះទេ។ ខ្លឹមសារអប់រំនៅលើវេទិកាដូចជា YouTube ក្រុម Facebook ឬ TikTok អាចគាំទ្រដល់ការរៀនសូត្ររបស់សិស្ស។ សិស្សជាច្រើនប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចូលប្រើមគ្គុទ្ទេសក៍សិក្សា មើលការបង្រៀន និងការពិភាក្សាអំពីមេរៀន។ ការជជែកជាក្រុមអនុញ្ញាតឱ្យសិស្សសហការគ្នាលើកិច្ចការសាលា និងចែករំលែកមេរៀនយ៉ាងឆាប់រហ័ស។ ជួនកាលគ្រូបង្រៀន និងស្ថាប័ននានាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីផ្ញើសេចក្តីប្រកាស និងជំនួយនានាដល់សិស្សក្នុងសិក្សា។ ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏អាចលើកទឹកចិត្តដល់សិស្សឱ្យមានការច្នៃប្រឌិតតាមរយៈការបង្កើតខ្លឹមសារ និងការបញ្ចេញមតិតាមប្រព័ន្ធមតិឌីជីថលផងដែរ។ ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គមអាស្រ័យយ៉ាងខ្លាំងទៅលើរបៀប និងពេលវេលាដែលសិស្សប្រើប្រាស់វា។ ការប្រើប្រាស់កម្រិតមធ្យម និងមានគោលបំណងច្បាស់លាស់អាចបង្កើនឱកាសសិក្សារបស់សិស្ស។ ការប្រើប្រាស់ហួសកម្រិត និងមិនមានការគ្រប់គ្រង ធ្វើឱ្យការយកចិត្តទុកដាក់ និងការផ្តោតអារម្មណ៍លើការសិក្សារបស់សិស្សចុះខ្សោយ។ សិស្សដែលកំណត់ពេលវេលាក្នុងការប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមបានច្បាស់លាស់ ជាទូទៅមានលទ្ធផលសិក្សាល្អ។ ការបិទការជូនដំណឹងពីប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលសិក្សាជួយឱ្យសិស្សផ្តោតអារម្មណ៍បានកាន់តែល្អប្រសើរ។ ការប្រើមុខងារ "កុំរំខាន" ឬដាក់ទូរសព្ទនៅកន្លែងផ្សេងអាចកាត់បន្ថយការរំខានដល់សិស្សក្នុងអំឡុងពេលសិក្សា។ ឪពុកម្តាយ និងគ្រូបង្រៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសិស្សអំពីទម្លាប់ប្រើប្រាស់ឌីជីថលដែលល្អ។ សាលារៀនអាចបញ្ចូលកម្មវិធីអក្ខរកម្មឌីជីថល ដើម្បីជួយសិស្សឱ្យគ្រប់គ្រងពេលវេលាតាមអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាព។ សិស្សដែលមានវិន័យខ្ជាប់ខ្ជួនលើខ្លួនឯងអាចទទួលបានអត្ថប្រយោជន៍ទាំងពីប្រព័ន្ធផ្សព្វផ្សាយសង្គម និងភាពជោគជ័យក្នុងការសិក្សា។ តុល្យភាពរវាងប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយនឹងទំនួលខុសត្រូវលើការសិក្សាគឺចាំបាច់សម្រាប់ការអភិវឌ្ឍន៍ក្នុងការសិក្សារយៈពេលវែង។ ជាមួយនឹងការប្រើប្រាស់ដោយយកចិត្តទុកដាក់ សិស្សអាចរីករាយជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គមដោយមិនប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។ សរុបមក ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គមលើសិស្សគឺត្រូវបានបង្កើតឡើងដោយទម្លាប់ វិន័យ និងការយល់ដឹងអំពីឥទ្ធិពលរបស់វា។